រឿងព្រេងនិទានមួយនេះ ពន្យល់អំពីដើមកំណើតនៃប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ ក្បែរទន្លេបាទី ក្នុងខេត្តតាកែវ។ រឿងនេះក៏បានភ្ជាប់ទាក់ទងទៅនឹងឈ្មោះស្រុកបាទី និងទន្លេបាទីផងដែរ។ ម្យ៉ាងវិញទៀត ក៏បានផ្តល់នូវការពន្យល់អំពីប្រភពដើមនៃឈ្មោះទីកន្លែង ក៏ដូចជាការកសាងប្រាសាទទាំងពីរ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ។ រឿងនិទាននេះបានបង្ហាញពីប្រភពដើមនៃឈ្មោះ "បាទី" ដោយពន្យល់ថា ឈ្មោះនេះកើតចេញពីព្រះអង្គព្រហ្មជា "បា" ដែលគ្រប់គ្រងតំបន់នោះមុនគេ។ ការគោរពមាតាបិតាដោយការកសាងប្រាសាទមួយជូនមាតា បង្ហាញពីការគោរពដឹងគុណចំពោះមាតាដែលបានចិញ្ចឹមបីបាច់ និងជាអ្នកផ្ដល់កំណើត។ ការទទួលស្គាល់កេរដំណែលដោយព្រះទម្រង់មាសជានិមិត្តរូបនៃកេរដំណែល និងការទទួលស្គាល់។ បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ ២ ចម្ងាយ ៣២ គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ ២ គ.ម ក្នុងឃុំក្រាំងធ្នង់។ នោះនឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្ហហ្ហេវ ខួបប្រាំងខួបវស្សា ហៅថា ទនេ្លបាទី។ កែ្បរឆេ្នរខាងនៃទនេ្លនោះ មានប្រាសាទពីរ គឺប្រាសាទតាព្រហ្មនិង ប្រាសាទយាយពៅ។ ចំពោះរឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនេះ គឺមានដំណាលថា កាលនោះមានសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យដែលគង់នៅក្នុងប្រាសាទពុំបាន ទ្រង់យាងកម្សាន្តព្រះរាជហឫទ័យជាមួយនឹងមួយរេហ៍ពល ដោយផ្លូវនាវា តាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីន័ងនាវានៅត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាសេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ ព្រមទាំងយកសួយអាកររមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះ មានយាយម្នាក់មានភោគសម្បត្តិស្តុកស្តម្ភជាងអ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះនាងពៅ មានរូបឆោមលោមពណ៌‌ល្អជាងស្រីទាំងពួង។ គាត់ក៏បាននាំកូនក្រមុំមកគាល់សេ្តចរាល់ថៃ្ងផងដែរ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ទ្រង់ចំអន់លេងរាល់ពេលវេលា។ យាយក៏បានដឹងថា សេ្តចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន រួចក៏លើកថ្វាយជាព្រះទេពីតែម្ដង។ សេ្តចបាននាងពៅ ធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹង នាង ពៅ ពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌‌ល្អ។ ពេលសេ្តចគង់នៅក្នុងទីនោះបានបីខែនាងពៅក៏មានគភ៌‌។ លុះនាងមានគភ៌‌បានបីខែព្រះរាជាទ្រង់មានព្រះបន្ទូលថា ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ។ បន្ទាប់មកទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ្តិ៍ ថា បើព្រះរាជបុត្រប្រសូតមក កាលណាធំដឹងក្តីឡើង ចង់ទៅសួររកបង ចូរឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី។ នាង ពៅ បានស្តាប់ព្រះរាជបន្ទូលដូច្នោះ ក៏សោកសង្រេងអាឡោះអាល័យព្រះស្វាមីពេកក្រៃដោយទ្រង់មិនឲ្យទៅតាម។ ក្រោយព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់សេ្តចយាងទៅកាន់ព្រះមហានគរវិញទៅ។ ក្រោយមកគភ៌‌នាង ពៅ គ្រប់ខែ ក៏ប្រសូតបានព្រះរាជបុត្រប្រុសមួយមានរូបល្អស្រស់ ទ្រង់ទ្រាយដូចព្រះវរបិតា។ នាង ពៅ បានឲ្យនាមថា អង្គព្រំកុមារ ដោយហេតុថា ព្រះរាជកុមារប្រសូត៍នៅព្រំដែនទនេ្លនោះ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម ១៦ឆ្នាំ ក៏សួររកបិតា នាងពៅ ក៏និយាយប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ។ នាង ពៅ ក៏បានដោះព្រះទម្រង់មាសឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតាឡើងគង់លើសេះយាងតាមឆេ្នរសមុទ្រទៅ។ លុះព្រះរាជបុត្របានទៅដល់ក្លោងទ្វារព្រះមហានគរ ព្រះរាជបុត្របានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ បន្ទាប់មកនាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្រ្តីឲ្យទៅក្រាបបង្គំទូលសេ្តច សេ្តចជ្រាបទ្រង់មានព្រះតម្រាសក៏ឲ្យចូលទៅ។ អង្គព្រំ ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយផងដែរ។ សេ្តចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែនដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់បានចាត់អង្គព្រំឲ្យមកធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេ្លនោះ។ ដោយហេតុថា ព្រះអង្គព្រំ ប្រសូតនៅទីនោះផង ដោយទីនោះពុំទាន់មាននាហ្មឺនណាឈរត្រួតត្រាផង ក៏ទ្រង់ធ្វើព្រះរាជសារមានត្រាតាំង អង្គព្រំ ជាសេ្តចក្រាញ់មួយអង្គក្នុងស្រុកនោះ។ ដោយហេតុថា អង្គព្រំ ជាសេ្តចនៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទនេ្លនោះឈ្មោះទនេ្លបាទីគឺទីរបស់ស្ដេចបាទីត្រឹមនោះមក។ លុះ អង្គព្រំ បានជាសេ្តចក្រាញ់ នៅស្រុកនោះហើយទ្រង់បានចាត់ឲ្យសាងប្រាសាទពីរ។ ដោយប្រាសាទមួយសម្រាប់ថ្វាយជូនមេតា និងមួយទៀតសម្រាប់គង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផងដែរ។ ចំណែកដំណាក់ឯទៀតច្រើននៅកែ្បរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផេ្សងៗ តាមមុខក្រសួងនាហ្មឺនសព្វមុខមន្រ្តី។ សម្រាប់ទីបរិវេណនៃប្រាសាទទាំងនេះសព្វថៃ្ងទៅជាវត្តមួយឈ្មោះ វត្តទនេ្លបាទី និងជារមណីដ្ឋានមួយ ដែលអ្នកទេសចរណ៍ជាច្រើនចូលចិត្តទៅទស្សនា។ សរុបមករឿងនេះឆ្លុះបញ្ចាំងពីជំនឿ និងប្រពៃណីខ្មែរក្នុងការបង្កើតរឿងព្រេងដើម្បីពន្យល់ពីបាតុភូតធម្មជាតិ ឬការកកើតទីកន្លែងសំខាន់ៗ។ ប្រាសាទទាំងពីរនេះនៅតែជាទីទាក់ទាញភ្ញៀវទេសចរណ៍ដ៏សំខាន់មួយនៅកម្ពុជា ដែលភ្ជាប់ទៅនឹងរឿងនិទានដ៏មានតម្លៃនេះ។